បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមចូលកាន់កាប់ភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំខ្មែរក្រហមបានដកថយទៅទិសដៅខាងលិច។ ខ្មែរក្រហមបានបង្កើតមូលដ្ឋានបង្អែកថ្មីៗនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងតំបន់ភ្នំដងរែក និងភ្នំក្រវាញ។ ប៉ុល ពត និងកម្មាភិបាលជាន់ខ្ពស់បានរៀបចំរចនាសម្ព័ន្ធកងទ័ពឡើងវិញ ដើម្បីធ្វើសង្គ្រាមទ័ពព្រៃប្រឆាំងនឹងរបបថ្មីនៅភ្នំពេញ។ ទោះបីជាបាត់បង់អំណាចនៅទីក្រុង ប៉ុន្តែខ្មែរក្រហមនៅតែរក្សាបាននូវកម្លាំងទ័ពរាប់ម៉ឺននាក់ក្នុងព្រៃជ្រៅ។ ប្រទេសថៃបានអនុញ្ញាតឱ្យខ្មែរក្រហមប្រើប្រាស់ទឹកដីរបស់ខ្លួនជាជម្រក និងជាផ្លូវសម្រាប់ទទួលជំនួយពីបរទេស។ ជំនួយយោធា និងស្បៀងអាហារពីប្រទេសចិនបានចាប់ផ្ដើមហូរចូលយ៉ាងសន្ធោសន្ធៅទៅកាន់បន្ទាយខ្មែរក្រហមតាមរយៈព្រំដែនថៃ។ ខ្មែរក្រហមបានបន្តប្រើប្រាស់ឈ្មោះ «កម្ពុជាប្រជាធិបតេយ្យ» ដើម្បីទាមទារភាពស្របច្បាប់លើឆាកអន្តរជាតិ។ អង្គការសហប្រជាជាតិបានបន្តទទួលស្គាល់អាសនៈរបស់ខ្មែរក្រហម តំណាងឱ្យប្រទេសកម្ពុជាជិតមួយទសវត្សរ៍ក្រោយឆ្នាំ១៩៧៩។ ការទទួលស្គាល់នេះកើតឡើងដោយសារឥទ្ធិពលនយោបាយសង្គ្រាមត្រជាក់ និងការប្រឆាំងនឹងការចូលលុកលុយរបស់វៀតណាម។ នៅតាមបន្ទាយព្រំដែន ខ្មែរក្រហមនៅតែអនុវត្តវិន័យតឹងរ៉ឹង និងការគ្រប់គ្រងជីវភាពតាមបែបសមូហភាពដដែល។ នៅឆ្នាំ១៩៨២ ខ្មែរក្រហមបានយល់ព្រមចងសម្ព័ន្ធភាពជាមួយចលនាតស៊ូពីរទៀតគឺ ចលនារបស់សម្តេចព្រះ នរោត្តម សីហនុ និងចលនារបស់លោក សឺន សាន។ សម្ព័ន្ធភាពនេះមានឈ្មោះថា «រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ» ដើម្បីបង្កើនកម្លាំងប្រឆាំងនឹងកងទ័ពវៀតណាម។ ខៀវ សំផន បានក្លាយជាមុខមាត់ការទូតដ៏សំខាន់របស់ខ្មែរក្រហមនៅក្នុងសម្ព័ន្ធភាពចម្រុះនេះ។ ប៉ុល ពត បានប្រកាសចូលនិវត្តន៍ជាផ្លូវការនៅឆ្នាំ១៩៨៥ ប៉ុន្តែលោកនៅតែជាអ្នកបញ្ជាការខ្ពស់បំផុតពីក្រោយខ្នង។ ខ្មែរក្រហមបានប្តូរយុទ្ធសាស្ត្រពីការប្រើមនោគមវិជ្ជាកុម្មុយនីស្តជ្រុលនិយម មកជាការប្រើពាក្យស្លោក «ស្នេហាជាតិ» និងប្រឆាំងវៀតណាមវិញ។ សង្គ្រាមទ័ពព្រៃបានរីករាលដាលពេញផ្ទៃប្រទេស ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់មីនត្រូវបានធ្វើឡើងយ៉ាងសន្ធោសន្ធៅដោយគ្រប់ភាគីជម្លោះ ជាពិសេសគឺខាងភាគីខ្មែរក្រហម។ ជនភៀសខ្លួនកម្ពុជារាប់សែននាក់បានរស់នៅក្នុងជំរំតាមព្រំដែនថៃ ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកខ្លះដោយខ្មែរក្រហម។ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិបានចាប់ផ្ដើមជំរុញឱ្យមានការចរចាសន្តិភាពនៅចុងទសវត្សរ៍ឆ្នាំ១៩៨០។ ខ្មែរក្រហមគឺជាភាគីដែលមានកម្លាំងយោធាខ្លាំងបំផុតនៅក្នុងចំណោមភាគីតស៊ូទាំងបី។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ខ្មែរក្រហមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាមួយភាគីដទៃទៀត។ ពួកគេបានយល់ព្រមឱ្យមានការបញ្ឈប់ការបាញ់គ្នា និងការរៀបចំការបោះឆ្នោតសកលក្រោមការត្រួតពិនិត្យរបស់អ៊ុនតាក់ (UNTAC)។ ថ្នាក់ដឹកនាំខ្មែរក្រហមមួយចំនួនបានត្រឡប់មកបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងភ្នំពេញជាបណ្ដោះអាសន្ន។ ទោះជាយ៉ាងណា ភាពមិនទុកចិត្តគ្នាបានកើតឡើង នៅពេលខ្មែរក្រហមបដិសេធមិនឱ្យអ៊ុនតាក់ចូលត្រួតពិនិត្យតំបន់គ្រប់គ្រងរបស់ខ្លួន។ ខ្មែរក្រហមបានចោទប្រកាន់ថា កងទ័ពវៀតណាមមិនទាន់ដកចេញអស់ពីកម្ពុជាពិតប្រាកដឡើយ។ នៅឆ្នាំ១៩៩៣ ខ្មែរក្រហមបានប្រកាសធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតសកលឡើយ។ ពួកគេបានចាប់ផ្ដើមការវាយប្រហារយោធាឡើងវិញ និងបង្កការរំខានដល់ដំណើរការបោះឆ្នោតនៅតាមខេត្តមួយចំនួន។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ខ្មែរក្រហមត្រូវបានរដ្ឋាភិបាលថ្មីប្រកាសថាជាក្រុមខុសច្បាប់។ ពួកគេបានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅតំបន់ព្រៃភ្នំ ប៉ុន្តែមិនមានការទទួលស្គាល់ពីអន្តរជាតិឡើយ។ មូលដ្ឋានបង្អែកចុងក្រោយរបស់ពួកគេគឺស្ថិតនៅប៉ៃលិន អន្លង់វែង និងភ្នំព្រឹក។ នៅឆ្នាំ១៩៩៤ រដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ជាស្ថាពរ។ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមអនុវត្ត «នយោបាយឈ្នះ-ឈ្នះ»។ នយោបាយនេះផ្ដោតលើការធានាបីយ៉ាង៖ ធានារូបកាយ ធានាអាជីព និងធានាទ្រព្យសម្បត្តិដល់អ្នកចុះចូល។ ការបែកបាក់ផ្ទៃក្នុងខ្មែរក្រហមបានចាប់ផ្ដើមឡើងយ៉ាងខ្លាំង ដោយសារការអស់សង្ឃឹមក្នុងសង្គ្រាម។ នៅឆ្នាំ១៩៩៦ អៀង សារី ប្អូនថ្លៃប៉ុល ពត និងជាមន្ត្រីជាន់ខ្ពស់ បានដឹកនាំកម្លាំងនៅតំបន់ប៉ៃលិនចុះចូលជាមួយរដ្ឋាភិបាល។ ការចុះចូលរបស់អៀង សារី គឺជាការបាត់បង់បង្អែកសេដ្ឋកិច្ច និងយោធាដ៏ធំបំផុតដែលធ្វើឱ្យចលនាខ្មែរក្រហមចាប់ផ្ដើមចុះខ្សោយយ៉ាងគំហុក។ តំបន់ប៉ៃលិនដែលធ្លាប់ជាប្រភពចំណូលពីត្បូង និងឈើ បានក្លាយជាតំបន់ដំបូងដែលត្រូវបានធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។ ប៉ុល ពត បានចាប់ផ្ដើមមានការសង្ស័យខ្លាំងលើកម្មាភិបាលជិតស្និទ្ធរបស់ខ្លួនថាមានគំនិតចុះចូលជាមួយភ្នំពេញ។ នៅខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត បានបញ្ជាឱ្យសម្លាប់ សឺន សេន ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងគ្រួសារទាំងដប់នាក់យ៉ាងព្រៃផ្សៃ។ សកម្មភាពនេះបានបង្កឱ្យមានការបះបោរផ្ទៃក្នុងពីសំណាក់កម្មាភិបាលដឹកនាំដោយ តាម៉ុក ដើម្បីប្រឆាំងនឹងប៉ុល ពត វិញ។ តាម៉ុក បានបញ្ជាឱ្យចាប់ខ្លួនប៉ុល ពត និងបានរៀបចំសវនាការកាត់ទោសលោកនៅអន្លង់វែងឱ្យជាប់ឃុំក្នុងផ្ទះអស់មួយជីវិត។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ មេដឹកនាំកំពូល ប៉ុល ពត បានទទួលមរណភាពនៅក្នុងព្រៃជ្រៅក្រោមស្ថានភាពអាថ៌កំបាំង។ មរណភាពរបស់ប៉ុល ពត បានធ្វើឱ្យចលនាខ្មែរក្រហមបាត់បង់ស្មារតីបង្គោលទាំងស្រុង និងលែងមានសង្ឃឹមក្នុងការតស៊ូ។ រដ្ឋាភិបាលកម្ពុជាបានបន្តវាយលុកកាន់កាប់មូលដ្ឋានចុងក្រោយរបស់ខ្មែរក្រហមនៅអន្លង់វែងនាចុងឆ្នាំ១៩៩៨។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំសំខាន់ៗពីររូបគឺ ខៀវ សំផន និង នួន ជា បានសម្រេចចិត្តចុះចូលជាមួយរដ្ឋាភិបាល។ ការចុះចូលនេះគឺជាចំណុចបញ្ចប់នៃអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់ខ្មែរក្រហមជាស្ថាពរ។ តាម៉ុក ដែលជាមេបញ្ជាការចុងក្រោយគេ បានបន្តរត់គេចខ្លួនរហូតដល់ត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៩៩ ក្បែរព្រំដែនថៃ។ សង្គ្រាមស៊ីវិលដែលអូសបន្លាយជិត ៣ ទសវត្សរ៍នៅកម្ពុជា ត្រូវបានប្រកាសថាបានបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ ជោគជ័យនៃ «នយោបាយឈ្នះ-ឈ្នះ» បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសជាលើកដំបូង។ តំបន់ត្រួតពិនិត្យចុងក្រោយរបស់ខ្មែរក្រហមទាំងអស់ ត្រូវបានបញ្ចូលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលកណ្តាលនៅភ្នំពេញ។ រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានចាប់ផ្ដើមចរចាបង្កើតសាលាក្ដីដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ហៅកាត់ថា ECCC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០៦។ មេដឹកនាំជាន់ខ្ពស់ដូចជា នួន ជា, ខៀវ សំផន, អៀង សារី និងប្រពន្ធ អៀង ធីរិទ្ធ ត្រូវបានចាប់ខ្លួនយកមកឃុំខ្លួន។ កាំង ហ្គេកអ៊ាវ ហៅ ឌុច ប្រធានមន្ទីរស-២១ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។ សាលាក្ដីខ្មែរក្រហមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលាតត្រដាងការពិតនៃប្រវត្តិសាស្ត្រដែលបានកើតឡើង។ ជនរងគ្រោះរាប់ម៉ឺននាក់បានចូលរួមក្នុងដំណើរការតុលាការដើម្បីស្វែងរកយុត្តិធម៌ និងការសងជំងឺចិត្តផ្នែកស្មារតី។ មេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការសិក្សាអំពីរបបខ្មែរក្រហមត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ជាតិដើម្បីការពារកុំឱ្យរបបនេះកើតឡើងវិញ។ សន្តិភាព និងការបង្រួបបង្រួមជាតិដែលកម្ពុជាមានសព្វថ្ងៃ គឺជាលទ្ធផលនៃការបិទបញ្ចប់ទំព័រខ្មៅងងឹតនៃខ្មែរក្រហម។ សរុបមក ប្រវត្តិសាស្ត្រខ្មែរក្រហមក្រោយឆ្នាំ១៩៧៩ គឺជាដំណើររឿងនៃការតស៊ូយោធាដ៏រ៉ាំរ៉ៃ រហូតដល់ការរលាយសាបសូន្យតាមរយៈនយោបាយសន្តិភាព។